នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការផ្តល់សេវាទឹកស្អាត និងអនាម័យ។ ការអភិវឌ្ឍនេះបានធ្វើឱ្យគុណភាពជីវិតរបស់ប្រជាជនមានភាពល្អប្រសើរឡើង។ ទោះជាយ៉ាងណា ភាពខុសគ្នារវាងទីក្រុង និងជនបទទាក់ទងនឹងបញ្ហានេះនៅតែជាកង្វល់ធំមួយ។ លទ្ធភាពទទួលបានប្រភពទឹកស្អាតដែលបានកែលម្អនៅកម្ពុជាបានកើនឡើងជាលំដាប់។ ប្រជាជននៅតាមទីក្រុងស្ទើរតែទាំងអស់មានលទ្ធភាពទទួលបានទឹកស្អាតតាមបំពង់ទឹក។ ប៉ុន្តែនៅតាមតំបន់ជនបទ លទ្ធភាពទទួលបានទឹកស្អាតនៅមានកម្រិតនៅឡើយ។ ប្រជាជននៅជនបទនៅតែពឹងផ្អែកលើអណ្ដូងទឹក អណ្ដូងស្នប់ ឬស្រះទឹកដែលមិនទាន់មានសុវត្ថិភាព។ ទោះបីជាមានការកើនឡើងក៏ដោយ ក៏នៅមានប្រជាជនមួយចំនួនតូចនៅតែប្រើប្រាស់ប្រភពទឹកដែលមិនមានសុវត្ថិភាព។ កម្ពុជាបានខិតខំជំរុញឱ្យប្រជាជនមានបង្គន់អនាម័យប្រើប្រាស់។ ភាគរយនៃការប្រើប្រាស់បង្គន់អនាម័យនៅតាមទីក្រុងមានកម្រិតខ្ពស់។ រដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការ "ភូមិគ្មានបង្គន់អនាម័យ" ដើម្បីជំរុញដល់ជនបទ។ លទ្ធផលដែលទទួលបានក៏មានភាពវិជ្ជមានគួរជាទីមោទនៈ។ ទោះជាយ៉ាងណា ការអនុវត្តអនាម័យល្អនៅតែមិនទាន់ក្លាយជាទម្លាប់ប្រចាំថ្ងៃសម្រាប់មនុស្សគ្រប់គ្នា។ បញ្ហាប្រឈមដ៏ធំមួយ គឺ គម្លាតរវាងទីក្រុង និងជនបទ ក្នុងវិស័យទឹកស្អាត និងអនាម័យ។ ហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទមិនទាន់ត្រូវបានអភិវឌ្ឍគ្រប់គ្រាន់នោះទេ ដើម្បីបំពេញតម្រូវការប្រជាជនឡើយ។ ការវិនិយោគលើប្រព័ន្ធបំពង់ទឹក និងការសាងសង់បង្គន់នៅតាមជនបទនៅមានកម្រិតនៅឡើយ។ ការយល់ដឹង និងទម្លាប់អនាម័យ របស់ប្រជាជនក៏នៅមានកម្រិតផងដែរ។ ប្រជាជនមួយចំនួននៅតែមិនទាន់យល់ដឹងពីសារៈសំខាន់នៃការលាងដៃជាមួយសាប៊ូ។ ពួកគេក៏មិនទាន់មានទម្លាប់ប្រើប្រាស់បង្គន់អនាម័យជាប្រចាំ។ បញ្ហាប្រឈមផ្សេងទៀតរួមមានការប្រែប្រួលអាកាសធាតុដែលបង្កឱ្យមានគ្រោះរាំងស្ងួត ឬទឹកជំនន់។ គ្រោះធម្មជាតិទាំងនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹកស្អាត។ ការចាត់ចែងកាកសំណល់រាវ និងរឹងនៅតាមទីប្រជុំជននៅតែជាបញ្ហាប្រឈម។ កង្វះធនធានហិរញ្ញវត្ថុ និងមនុស្ស ក៏ជាឧបសគ្គដល់ការអភិវឌ្ឍវិស័យនេះផងដែរ។ ភាពជាម្ចាស់ការរបស់ប្រជាជននៅតាមមូលដ្ឋានក៏នៅមានកម្រិតទាបនៅឡើយ។ កង្វះលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ វាបានធ្វើឱ្យប្រជាជនប្រឈមនឹងជំងឺឆ្លងតាមទឹកជាច្រើនប្រភេទ។ ជំងឺទាំងនោះរួមមាន ជំងឺរាគរូស អាសន្នរោគ ជំងឺគ្រុនពោះវៀន និងដង្កូវព្រូន។ ជំងឺទាំងនេះបានបង្កឱ្យមានអត្រាស្លាប់ខ្ពស់ចំពោះទារក និងកុមារ។ វាក៏ជាមូលហេតុមួយនៃការខ្វះសារធាតុចិញ្ចឹម និងការលូតលាស់មិនគ្រប់របស់កុមារ។ ការចំណាយពេលធ្វើដំណើរទៅដងទឹកឆ្ងាយៗបានរារាំងកុមារ ជាពិសេសកុមារី មិនឱ្យបានទៅរៀនទៀងទាត់។ ការគ្មានបង្គន់អនាម័យបានធ្វើឱ្យកុមារ និងស្ត្រីប្រឈមនឹងហានិភ័យនៃអំពើហិង្សា។ កង្វះអនាម័យល្អក៏បានបណ្តាលឱ្យមានការធ្លាក់ចុះផលិតភាពការងារផងដែរ។ ជាលទ្ធផល ជំងឺបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិជួបការខាតបង់យ៉ាងធ្ងន់ធ្ងរ។ ការអភិវឌ្ឍមនុស្ស និងសង្គមទាំងមូលត្រូវរងផលប៉ះពាល់ដោយសារបញ្ហាទាំងនេះ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ យុទ្ធសាស្ត្រជាតិ សម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតាមជនបទ។ រដ្ឋាភិបាលបានសហការជាមួយដៃគូអភិវឌ្ឍន៍ដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ យូនីសេហ្វ និងធនាគារពិភពលោក។ កិច្ចខិតខំទាំងនោះរួមមានការសាងសង់អណ្តូងទឹកសាធារណៈ ប្រព័ន្ធបំពង់ទឹក និងបង្គន់អនាម័យ។ មានយុទ្ធនាការអប់រំជាច្រើនត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹង។ យុទ្ធនាការទាំងនោះផ្តោតសំខាន់លើសារៈសំខាន់នៃការលាងដៃជាមួយសាប៊ូ។ រដ្ឋាភិបាលក៏បានបង្កើតគោលនយោបាយផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដល់ប្រជាជន។ ការផ្តល់កម្ចីនេះមានគោលបំណងដើម្បីឱ្យប្រជាជនអាចសាងសង់បង្គន់អនាម័យនៅផ្ទះបាន។ ការអនុវត្តការងារនេះបានធ្វើឡើងទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ គោលដៅសំខាន់គឺដើម្បីសម្រេចបាន គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ គោលដៅនេះគឺធានាឱ្យមានលទ្ធភាពទទួលបានទឹកស្អាត និងអនាម័យសម្រាប់ប្រជាជនគ្រប់ៗគ្នា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋាភិបាលកម្ពុជា។